ការងារនៅក្នុងផ្សារប្រពៃណី និងផ្សារទំនើប មានលក្ខណៈខុសគ្នាទាំងស្រុង ទាក់ទងនឹងបរិយាកាសការងារ លក្ខខណ្ឌការងារ ប្រាក់ចំណូល និងឱកាសអភិវឌ្ឍន៍។ ចំពោះការងារនៅផ្សារប្រពៃណីគឺផ្តោតសំខាន់លើការលក់ដូរដោយផ្ទាល់រវាងអ្នកលក់ និងអតិថិជន។ អាជីវកម្មទាំងនេះភាគច្រើនជាអាជីវកម្មលក្ខណៈគ្រួសារ ដែលត្រូវបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។ អ្នកលក់ជាធម្មតាគឺជាម្ចាស់ផ្ទាល់ ឬជាសមាជិកគ្រួសារ ដែលធ្វើឱ្យមានភាពបត់បែនខ្ពស់ក្នុងការគ្រប់គ្រង។ ឧទាហរណ៍ ពួកគេអាចសម្រេចចិត្តបើកទ្វារលក់ពីព្រលឹមស្រាងៗ ហើយបិទនៅពេលល្ងាច ឬក៏អាចសម្រាកនៅថ្ងៃណាមួយដែលពួកគេចង់បាន ដោយមិនចាំបាច់មានការអនុញ្ញាតពីនរណាម្នាក់ឡើយ។ ទំនាក់ទំនងជាមួយអតិថិជនគឺមានលក្ខណៈផ្ទាល់ខ្លួន និងស្និទ្ធស្នាល។ អ្នកលក់តែងចងចាំមុខអតិថិជនប្រចាំរបស់ខ្លួន ហើយជួនកាលអាចផ្តល់ការបញ្ចុះតម្លៃ ឬការអនុគ្រោះផ្សេងៗដើម្បីរក្សាអតិថិជនឱ្យនៅជាប់ជានិច្ច។ ការចរចាតម្លៃគឺជាទិដ្ឋភាពសំខាន់មួយនៃការលក់នៅផ្សារប្រពៃណី ដែលតម្រូវឱ្យអ្នកលក់មានជំនាញទំនាក់ទំនង និងការយល់ដឹងពីចិត្តសាស្ត្រអតិថិជន។ ផលិតផលដែលដាក់លក់មានភាពចម្រុះ និងសំបូរបែបខ្លាំងណាស់។ អ្នកអាចរកឃើញអ្វីៗគ្រប់យ៉ាង ចាប់ពីបន្លែផ្លែឈើស្រស់ៗ ត្រីសាច់ស្រស់ៗ បង្គាក្តាម ខោអាវ គ្រឿងអលង្ការ រហូតដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ និងគ្រឿងទេសសម្រាប់ធ្វើម្ហូប។ ទំនិញទាំងនេះភាគច្រើនត្រូវបាននាំមកពីកសិករ អ្នកនេសាទ ឬអ្នកផលិតក្នុងស្រុក ដែលធ្វើឱ្យតម្លៃមានភាពសមរម្យ ហើយផលិតផលមានភាពស្រស់។ ម៉ោងធ្វើការអាចមិនទៀងទាត់ ដោយសារវាអាស្រ័យលើប្រភេទទំនិញដែលលក់ និងលំហូរអតិថិជន។ អ្នកលក់បន្លែត្រីសាច់អាចត្រូវភ្ញាក់តាំងពីព្រលឹមដើម្បីទៅយកទំនិញពីការបោះដុំ ហើយមកដល់ផ្សារវិញតាំងពីម៉ោង ៤ ឬ ៥ ទៀបភ្លឺ ដើម្បីរៀបចំលក់។ ចំណែកអ្នកលក់ខោអាវវិញអាចចាប់ផ្តើមលក់នៅពេលព្រឹកបន្តិច រហូតដល់ពេលល្ងាច។ បរិយាកាសការងារមានសភាពអ៊ូអរ និងបើកចំហរ។ សំឡេងអ្នកលក់ស្រែកហៅអតិថិជន សំឡេងម៉ាស៊ីនរថយន្ត និងម៉ូតូ សំឡេងតន្ត្រី និងក្លិនឈ្ងុយឆ្ងាញ់នៃអាហារផ្សេងៗបានបង្កើតបានជាទិដ្ឋភាពមួយដ៏រស់រវើក។ ថ្វីត្បិតតែបរិយាកាសអាចមានសភាពក្តៅ ហើយជួនកាលគ្មានម៉ាស៊ីនត្រជាក់ដូចផ្សារទំនើបក៏ដោយ ក៏វាបានផ្តល់នូវបទពិសោធន៍ប្លែកមួយ ដែលឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនទូទៅ។ ការងារនៅទីនោះទាមទារកម្លាំងកាយ និងការអត់ធ្មត់ខ្ពស់ ជាពិសេសនៅពេលដែលមានអតិថិជនច្រើន។ ការងារនៅផ្សារប្រពៃណីមានគុណសម្បត្តិពិសេសៗមួយចំនួនដែលទាក់ទាញអ្នកលក់ដូរជាច្រើន។ ភាពបត់បែន ជាគុណសម្បត្តិលេចធ្លោមួយ។ អ្នកលក់នៅផ្សារប្រពៃណីមានសេរីភាពពេញលេញក្នុងការកំណត់ម៉ោងធ្វើការ និងវិធីលក់របស់ខ្លួន។ ឧទាហរណ៍ អ្នកលក់អាចសម្រេចចិត្តបើកទ្វារតាំងពីព្រលឹមស្រាងៗ ហើយបិទនៅពេលរសៀល ឬក៏អាចបើកពេលថ្ងៃត្រង់បន្តិចហើយបិទពេលយប់ជ្រៅ អាស្រ័យលើប្រភេទទំនិញដែលលក់ និងអតិថិជនគោលដៅរបស់ពួកគេ។ ពួកគេក៏អាចសម្រាកបានតាមតម្រូវការផ្ទាល់ខ្លួន ដោយមិនចាំបាច់សុំច្បាប់ពីនរណាម្នាក់ឡើយ ដែលនេះខុសពីការងារនៅក្រុមហ៊ុន ឬផ្សារទំនើបដែលតម្រូវឲ្យគោរពតាមកាលវិភាគតឹងរ៉ឹង។ ភាពបត់បែននេះផ្ដល់នូវតុល្យភាពជីវិត និងការងារបានល្អសម្រាប់អ្នកលក់ជាច្រើន។ ការងារនេះផ្ដល់ឱកាសដ៏ល្អក្នុងការបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធជាមួយទាំងអតិថិជន និងអ្នកលក់ដូរផ្សេងទៀតនៅជុំវិញខ្លួន។ អ្នកលក់អាចចងចាំឈ្មោះ ឬទម្លាប់របស់អតិថិជនប្រចាំរបស់ពួកគេ ហើយជួនកាលអាចផ្តល់ការបញ្ចុះតម្លៃពិសេស ឬការបន្ថែមជូនដោយក្តីអនុគ្រោះ។ ទំនាក់ទំនងផ្ទាល់នេះមិនត្រឹមតែជួយកសាងភាពស្មោះត្រង់របស់អតិថិជនប៉ុណ្ណោះទេ ថែមទាំងបង្កើតជាសហគមន៍តូចមួយនៅជុំវិញតូបលក់ដូរទៀតផង។ ជាងនេះទៅទៀត ការជួបជុំគ្នាជាមួយអ្នកលក់ផ្សេងទៀតក៏អាចបង្កើតជាបណ្តាញទំនាក់ទំនងល្អ និងការផ្លាស់ប្តូរព័ត៌មានអំពីទីផ្សារផងដែរ។ ទោះបីមិនមានការបណ្តុះបណ្តាលផ្លូវការក៏ដោយ អ្នកលក់នៅផ្សារប្រពៃណីទទួលបានបទពិសោធន៍ជាក់ស្តែង និងមានតម្លៃបំផុតក្នុងការគ្រប់គ្រងអាជីវកម្មខ្នាតតូច។ ពួកគេរៀនពីរបៀបគ្រប់គ្រងស្តុក ការគណនាប្រាក់ចំណេញ ការដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងភ្លាមៗ និងជាពិសេសគឺជំនាញចរចា។ ការចរចាតម្លៃទំនិញជាមួយអតិថិជន និងការចរចាជាមួយអ្នកផ្គត់ផ្គង់ គឺជាផ្នែកសំខាន់មួយនៃអាជីវកម្មនេះ ដែលជួយពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងការសម្រេចចិត្តយ៉ាងឆាប់រហ័ស។ ជំនាញទាំងនេះមានសារៈសំខាន់ណាស់សម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននាពេលអនាគត។ ហើយការងារនេះមិនទាមទារកម្រិតវប្បធម៌ខ្ពស់ទេ នេះជាគុណសម្បត្តិមួយដែលធ្វើឱ្យការងារនៅផ្សារប្រពៃណីអាចចូលរួមបានដោយមិនប្រកាន់កម្រិតអប់រំ។ មិនចាំបាច់មានសញ្ញាបត្រមធ្យមសិក្សា ឬសញ្ញាបត្រឧត្ដមសិក្សាដើម្បីចាប់ផ្តើមអាជីវកម្មលក់ដូរនៅទីនេះទេ។ អ្វីដែលសំខាន់គឺឆន្ទៈក្នុងការធ្វើការ ភាពឧស្សាហ៍ព្យាយាម និងការចេះបត់បែនតាមស្ថានភាពទីផ្សារ។ ឱកាសនេះបានបើកទូលាយសម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឱ្យមានលទ្ធភាពរកប្រាក់ចំណូលចិញ្ចឹមជីវិត និងគ្រួសារ ដោយផ្អែកលើបទពិសោធន៍ និងជំនាញជីវិតជាជាងកម្រិតវប្បធម៌។ ទោះបីការងារនៅផ្សារប្រពៃណីមានគុណសម្បត្តិមួយចំនួនក៏ដោយ ក៏វាមានបញ្ហាប្រឈមជាច្រើនដែលអ្នកលក់ដូរត្រូវជួបប្រទះផងដែរ។ ការទទួលបានប្រាក់ចំណូលមិនទៀងទាត់ នេះជាបញ្ហាប្រឈមដ៏ធំបំផុតមួយសម្រាប់អ្នកលក់នៅផ្សារប្រពៃណី។ ប្រាក់ចំណូលរបស់ពួកគេអាចប្រែប្រួលខ្លាំងទៅតាមកត្តាជាច្រើន។ ឧទាហរណ៍ ក្នុងរដូវប្រមូលផលបន្លែផ្លែឈើ ឬរដូវត្រីសាច់សំបូរ អ្នកលក់អាចរកចំណូលបានច្រើនដោយសារទំនិញមានច្រើន តម្លៃទាប និងមានអតិថិជនច្រើន។ ប៉ុន្តែនៅរដូវប្រាំង ឬរដូវដែលអាកាសធាតុមិនអំណោយផល ប្រាក់ចំណូលអាចធ្លាក់ចុះយ៉ាងគំហុក ដោយសារទំនិញពិបាករក តម្លៃឡើងថ្លៃ ឬអតិថិជនមិនសូវចេញពីផ្ទះ។ លើសពីនេះ ចំនួនអតិថិជនក៏អាចប្រែប្រួលទៅតាមថ្ងៃ ឬម៉ោងផងដែរ ដែលធ្វើឱ្យពិបាកក្នុងការប៉ាន់ស្មានប្រាក់ចំណូលប្រចាំថ្ងៃ ឬប្រចាំខែ។ មួយវិញទៀតលក្ខខណ្ឌការងារ បរិយាកាសការងារនៅផ្សារប្រពៃណីភាគច្រើនមិនមានផាសុកភាពដូចផ្សារទំនើបទេ។ អ្នកលក់ត្រូវប្រឈមនឹងកម្ដៅថ្ងៃ និងខ្យល់ហុយ ជាពិសេសនៅពេលថ្ងៃត្រង់។ ផ្សារជាច្រើនគ្មានម៉ាស៊ីនត្រជាក់ ហើយមានតែដំបូលតង់ ឬដំបូលស័ង្កសីដើម្បីបាំងកម្ដៅថ្ងៃប៉ុណ្ណោះ។ ការងារនេះក៏ត្រូវការកម្លាំងកាយច្រើនផងដែរ ដូចជាការរៀបចំទំនិញ ការលើកដាក់អីវ៉ាន់ធ្ងន់ៗ ការឈរ ឬអង្គុយលក់ពេញមួយថ្ងៃ។ បញ្ហាទាំងនេះអាចប៉ះពាល់ដល់សុខភាព និងកម្លាំងកាយរយៈពេលវែង។ ការកង្វះសុវត្ថិភាពការងារ មិនដូចក្រុមហ៊ុនធំៗ ឬផ្សារទំនើបទេ ការងារនៅផ្សារប្រពៃណីភាគច្រើនគ្មានប្រព័ន្ធធានារ៉ាប់រង ឬអត្ថប្រយោជន៍ផ្សេងៗឡើយ។ អ្នកលក់មិនទទួលបានប្រាក់បៀវត្សរ៍ថេរ ប្រាក់បំណាច់អតីតភាពការងារ ប្រាក់ឈ្នួលថ្ងៃឈប់សម្រាក ឬការធានារ៉ាប់រងសុខភាពពីនរណាម្នាក់ឡើយ។ ប្រសិនបើពួកគេមានជំងឺ ឬជួបគ្រោះថ្នាក់ ការចំណាយទាំងអស់គឺស្ថិតនៅលើបន្ទុករបស់ពួកគេផ្ទាល់។ នេះធ្វើឱ្យជីវិតរបស់ពួកគេកាន់តែងាយរងគ្រោះ និងគ្មានស្ថិរភាពផ្នែកហិរញ្ញវត្ថុ។ បន្ថែមពីនេះទៅទៀតគឺការប្រកួតប្រជែង នៅក្នុងផ្សារប្រពៃណីតែមួយ តែងតែមានអ្នកលក់ដូរប្រភេទដូចគ្នាជាច្រើន។ ឧទាហរណ៍ អ្នកលក់បន្លែមានរាប់សិបតូប អ្នកលក់សាច់ក៏មានច្រើនដែរ។ ការប្រកួតប្រជែងនេះធ្វើឱ្យអ្នកលក់ត្រូវប្រឹងប្រែងខ្លាំងដើម្បីទាក់ទាញអតិថិជន។ ពួកគេអាចត្រូវបញ្ចុះតម្លៃទំនិញ កែច្នៃវិធីលក់ ឬផ្តល់សេវាកម្មពិសេសៗ ដើម្បីរក្សាអតិថិជនរបស់ខ្លួន។ ការប្រកួតប្រជែងនេះអាចនាំឱ្យមានការកាត់បន្ថយប្រាក់ចំណេញ និងបង្កើនភាពតានតឹងដល់អ្នកលក់។ ចំពោះអនាម័យ ផ្សារប្រពៃណីមួយចំនួនអាចមានបញ្ហាអនាម័យតិចតួច។ ការចោលកាកសំណល់មិនបានត្រឹមត្រូវ ក្លិនមិនល្អពីសំរាម ឬទឹកស្អុយអាចជាបញ្ហាមួយដែលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។ នេះមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់អ្នកលក់ និងអតិថិជនប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ផ្សារទាំងមូលទៀតផង។ ការគ្រប់គ្រងអនាម័យមិនបានល្អអាចកាត់បន្ថយចំណាប់អារម្មណ៍របស់អតិថិជន និងប៉ះពាល់ដល់អាជីវកម្មរបស់អ្នកលក់ដូរ។ បើយើងក្រឡេកទៅមើល ការងារនៅផ្សារទំនើបវិញត្រូវបានរៀបចំឡើងយ៉ាងមានលក្ខណៈជាប្រព័ន្ធ និងមានរចនាសម្ព័ន្ធច្បាស់លាស់ ខុសពីផ្សារប្រពៃណីទាំងស្រុង។ ផ្សារទំនើបនីមួយៗ ជាធម្មតាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនធំមួយ ដែលមានឋានានុក្រមច្បាស់លាស់ ចាប់ពីថ្នាក់គ្រប់គ្រងជាន់ខ្ពស់ រហូតដល់បុគ្គលិកប្រតិបត្តិការ។ តួនាទីការងារមានភាពចម្រុះ និងត្រូវបានបែងចែកយ៉ាងជាក់លាក់ទៅតាមមុខងារនីមួយៗ។ អ្នកគិតលុយ មានតួនាទីទទួលប្រាក់ពីអតិថិជន ស្កេនទំនិញ ត្រួតពិនិត្យតម្លៃ និងផ្តល់ការផ្លាស់ប្តូរត្រឹមត្រូវ។ ពួកគេត្រូវមានភាពរហ័សរហួន ស្មោះត្រង់ និងរួសរាយរាក់ទាក់។ បន្ទាប់មកអ្នករៀបចំទំនិញ មានតួនាទីទទួលខុសត្រូវក្នុងការរៀបចំទំនិញដាក់តាំងនៅលើធ្នើឱ្យមានរបៀបរៀបរយ ធានាថាទំនិញគ្រប់គ្រាន់ និងពិនិត្យមើលថ្ងៃផុតកំណត់។ ឯបុគ្គលិកផ្នែកសេវាកម្មអតិថិជន ជួយដោះស្រាយបញ្ហាផ្សេងៗរបស់អតិថិជន ផ្តល់ព័ត៌មានអំពីផលិតផល ឬសេវាកម្ម និងទទួលយកមតិយោបល់។ សន្តិសុខ ធានាសុវត្ថិភាពទូទៅក្នុងផ្សារ ត្រួតពិនិត្យការលួចបន្លំ និងជួយសម្រួលដល់សណ្តាប់ធ្នាប់។ ចំណែកអ្នកគ្រប់គ្រង គ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ផ្នែកនីមួយៗ ដឹកនាំបុគ្គលិក ដោះស្រាយបញ្ហាធំៗ និងរៀបចំកាលវិភាគការងារ។ ម៉ោងធ្វើការជាទូទៅទៀងទាត់ ហើយត្រូវបានកំណត់ដោយក្រុមហ៊ុន។ បុគ្គលិកច្រើនតែត្រូវធ្វើការជាវេន ដូចជាវេនព្រឹក វេនរសៀល ឬវេនយប់។ នេះផ្តល់នូវស្ថេរភាពមួយដល់បុគ្គលិកក្នុងការរៀបចំផែនការផ្ទាល់ខ្លួន ប៉ុន្តែក៏តម្រូវឱ្យមានវិន័យ និងការគោរពម៉ោងការងារយ៉ាងម៉ត់ចត់ផងដែរ។ បុគ្គលិកភាគច្រើនត្រូវពាក់ឯកសណ្ឋានដែលកំណត់ដោយក្រុមហ៊ុន។ ការពាក់ឯកសណ្ឋានជួយបង្កើតរូបភាពវិជ្ជាជីវៈ និងងាយស្រួលសម្គាល់បុគ្គលិកពីអតិថិជន។ បរិយាកាសការងារមានផាសុកភាព ត្រជាក់ និងមានរបៀបរៀបរយ។ ផ្សារទំនើបត្រូវបានបំពាក់ដោយម៉ាស៊ីនត្រជាក់ ខ្យល់ចេញចូលបានល្អ មានអនាម័យខ្ពស់ និងមានពន្លឺគ្រប់គ្រាន់។ ទោះបីជាមានអតិថិជនច្រើនក៏ដោយ ក៏ការរៀបចំក្នុងផ្សារមានលក្ខណៈជាសណ្តាប់ធ្នាប់ល្អ ដែលធ្វើឱ្យបុគ្គលិកអាចបំពេញការងារបានដោយភាពងាយស្រួល និងមិនសូវជួបប្រទះបញ្ហាអនាម័យដូចផ្សារប្រពៃណី។ នេះរួមចំណែកដល់សុខភាព និងផាសុកភាពរបស់បុគ្គលិកផងដែរ។ ការងារនៅផ្សារទំនើបផ្ដល់នូវគុណសម្បត្តិសំខាន់ៗជាច្រើន ដែលធ្វើឲ្យវាជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកស្វែងរកការងារ។ ការទទួលបានប្រាក់ចំណូលទៀងទាត់ គឺជាចំណុចលេចធ្លោមួយ។ មិនដូចផ្សារប្រពៃណីទេ បុគ្គលិកនៅផ្សារទំនើបទទួលបានប្រាក់បៀវត្សរ៍ថេរដែលត្រូវបានកំណត់ច្បាស់លាស់ប្រចាំខែ។ នេះផ្ដល់នូវស្ថិរភាពហិរញ្ញវត្ថុ និងជួយឲ្យបុគ្គលិកអាចរៀបចំផែនការចំណាយផ្ទាល់ខ្លួនបានល្អប្រសើរ។ លើសពីនេះ ពួកគេក៏អាចទទួលបានប្រាក់បន្ថែមផ្សេងៗទៀត ដូចជាប្រាក់បន្ថែមម៉ោង ប្រាក់កម្រៃជើងសារ ឬប្រាក់ឧបត្ថម្ភផ្សេងៗទៅតាមគោលការណ៍របស់ក្រុមហ៊ុន។ ក្រៅពីប្រាក់បៀវត្សរ៍ ផ្សារទំនើបជាច្រើន ជាពិសេសក្រុមហ៊ុនធំៗ តែងផ្ដល់អត្ថប្រយោជន៍ដ៏ទូលំទូលាយដល់បុគ្គលិករបស់ខ្លួន។ ទាំងនេះអាចរួមមានប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់សោធននិវត្តន៍សម្រាប់អនាគត ការធានារ៉ាប់រងសុខភាពដែលជួយសម្រួលបន្ទុកថ្លៃព្យាបាលនៅពេលមានជំងឺ ការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដែលទទួលបានប្រាក់ឈ្នួលធម្មតា។ អត្ថប្រយោជន៍ទាំងនេះជួយកាត់បន្ថយហានិភ័យ និងបង្កើនសុវត្ថិភាពជីវិតរបស់បុគ្គលិក។ មានឱកាសអភិវឌ្ឍន៍អាជីព ផ្សារទំនើប ជាពិសេសបណ្ដាញផ្សារទំនើបធំៗ តែងមានកម្មវិធីបណ្ដុះបណ្ដាលជាប្រចាំដើម្បីពង្រឹងសមត្ថភាពបុគ្គលិក។ ពួកគេអាចរៀនជំនាញថ្មីៗដូចជា ការគ្រប់គ្រងស្តុក ការលក់ដូរ ប្រព័ន្ធគិតលុយទំនើប ឬជំនាញបម្រើសេវាកម្មអតិថិជន។ លើសពីនេះ ក៏មានឱកាសដំឡើងតំណែងទៅជាអ្នកគ្រប់គ្រងក្រុម អ្នកគ្រប់គ្រងផ្នែក ឬសូម្បីតែអ្នកគ្រប់គ្រងសាខា ប្រសិនបើបុគ្គលិកមានការខិតខំ និងបង្ហាញពីសមត្ថភាព។ នេះផ្ដល់នូវផ្លូវអាជីពច្បាស់លាស់សម្រាប់បុគ្គលិកដែលចង់រីកចម្រើន។ មានបរិយាកាសការងារល្អ ផ្សារទំនើបត្រូវបានរចនាឡើងដើម្បីផ្ដល់នូវផាសុកភាពសម្រាប់ទាំងអតិថិជន និងបុគ្គលិក។ បរិយាកាសនៅក្នុងផ្សារគឺត្រជាក់ល្ហឹមដោយសារមានម៉ាស៊ីនត្រជាក់គ្រប់កន្លែង មានអនាម័យល្អ ស្អាតបាត និងមានការរៀបចំជារបៀបរៀបរយ។ លើសពីនេះ ផ្សារទំនើបជាច្រើនក៏មានកន្លែងសម្រាក សម្រាប់បុគ្គលិកបរិភោគអាហារ ឬសម្រាកលំហែកាយក្នុងអំឡុងពេលធ្វើការផងដែរ។ លក្ខខណ្ឌការងារល្អទាំងនេះជួយឲ្យបុគ្គលិកមានអារម្មណ៍ស្រស់ស្រាយ និងអាចបំពេញការងារបានដោយប្រសិទ្ធភាពខ្ពស់។ មិនតែប៉ុណ្ណោះ ផ្សារទំនើបមានប្រព័ន្ធសុវត្ថិភាពច្បាស់លាស់ដើម្បីការពារទាំងបុគ្គលិក និងអតិថិជន។ មានកាមេរ៉ាសុវត្ថិភាព កងសន្តិសុខប្រចាំការ និងច្បាប់ការងារដែលត្រូវបានអនុវត្តយ៉ាងម៉ត់ចត់។ បុគ្គលិកត្រូវបានការពារដោយច្បាប់ការងារទូទៅ ក៏ដូចជានីតិវិធីផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ករណីបៀតបៀន ប្លន់ ឬការរំលោភបំពានផ្សេងៗត្រូវបានដោះស្រាយយ៉ាងតឹងរ៉ឹង ដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍មានសុវត្ថិភាពនៅកន្លែងធ្វើការ។ ទោះបីជាការងារនៅផ្សារទំនើបមានគុណសម្បត្តិជាច្រើនក៏ដោយ ក៏វាមានបញ្ហាប្រឈមមួយចំនួនដែលបុគ្គលិកត្រូវប្រឈមមុខផងដែរ។ បុគ្គលិកនៅផ្សារទំនើបជារឿយៗជួបប្រទះនូវភាពតានតឹងខ្ពស់ ជាពិសេសក្នុងអំឡុងពេលដែលមានអតិថិជនច្រើនកកកុញ ដូចជានៅចុងសប្តាហ៍ ថ្ងៃឈប់សម្រាកសាធារណៈ ឬថ្ងៃបុណ្យជាតិធំៗ។ ក្នុងកាលៈទេសៈទាំងនេះ ពួកគេត្រូវបម្រើសេវាកម្មឲ្យបានលឿន និងមានប្រសិទ្ធភាព ខណៈពេលដែលត្រូវរក្សាភាពរួសរាយរាក់ទាក់។ ការដោះស្រាយជាមួយអតិថិជនដែលមានការទាមទារខ្ពស់ ឬអតិថិជនដែលមិនសប្បាយចិត្ត ក៏អាចបង្កើនភាពតានតឹងផងដែរ។ ភាពតានតឹងនេះអាចនាំឱ្យអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត ប្រសិនបើមិនមានការគ្រប់គ្រងបានល្អ។ តួនាទីការងារមួយចំនួននៅផ្សារទំនើប ជាពិសេសតួនាទីកម្រិតដំបូង អាចមានលក្ខណៈដដែលៗ។ ឧទាហរណ៍ អ្នកគិតលុយត្រូវស្កេនទំនិញ និងទទួលលុយដដែលៗរាប់រយដងក្នុងមួយថ្ងៃ ចំណែកបុគ្គលិករៀបចំទំនិញក៏ត្រូវរៀបចំរបស់របរតាមលំដាប់លំដោយដដែលៗដែរ។ ការងារដដែលៗបែបនេះអាចធ្វើឲ្យបុគ្គលិកមានអារម្មណ៍ធុញទ្រាន់ ឬបាត់បង់ភាពច្នៃប្រឌិត ដែលអាចប៉ះពាល់ដល់ការលើកទឹកចិត្ត និងប្រសិទ្ធភាពការងាររបស់ពួកគេ ប្រសិនបើមិនមានការប្តូរវេន ឬការផ្លាស់ប្តូរតួនាទីខ្លះៗទេនោះ។ មិនដូចការងារនៅផ្សារប្រពៃណីដែលមានភាពបត់បែនខ្ពស់នោះ បុគ្គលិកផ្សារទំនើបត្រូវគោរពតាមកាលវិភាគម៉ោងធ្វើការយ៉ាងតឹងរ៉ឹង។ ពួកគេត្រូវមកដល់ទាន់ពេល ចេញពីធ្វើការតាមម៉ោងកំណត់ ហើយការឈប់សម្រាកណាមួយក៏ត្រូវសុំការអនុញ្ញាតជាមុនដែរ។ ពេលខ្លះពួកគេក៏អាចត្រូវបានស្នើសុំឲ្យធ្វើការលើសម៉ោង ឬធ្វើការនៅថ្ងៃឈប់សម្រាក ដែលអាចប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួន និងពេលវេលាសម្រាប់គ្រួសារ។ ការមិនគោរពតាមច្បាប់ក្រុមហ៊ុនអាចនាំឲ្យមានការពិន័យ ឬការបាត់បង់ការងារ។ ថ្វីត្បិតតែបុគ្គលិកផ្សារទំនើបត្រូវបម្រើសេវាកម្មអតិថិជនក៏ដោយ ក៏ការទំនាក់ទំនងជាមួយអតិថិជនមានលក្ខណៈផ្លូវការ និងមិនសូវផ្ទាល់ខ្លួនដូចនៅផ្សារប្រពៃណីឡើយ។ ជាធម្មតា ការទំនាក់ទំនងគឺផ្តោតលើការទិញលក់ និងព័ត៌មានផលិតផល។ បុគ្គលិកមិនសូវមានពេលវេលាដើម្បីបង្កើតទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន ឬស្វែងយល់ពីតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។ នេះអាចធ្វើឱ្យការងារមានអារម្មណ៍ថាជាទម្លាប់ និងមិនសូវមានភាពកក់ក្តៅផ្នែកទំនាក់ទំនងមនុស្ស។ បើក្រឡេកមកមើលបច្ចុប្បន្ន វិស័យលក់រាយនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក កំពុងជួបប្រទះនូវនិន្នាការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលបណ្ដាលមកពីការរីកចម្រើននៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជន។ ផ្សារទំនើប កំពុងបន្តពង្រីកខ្លួនកាន់តែច្រើនឡើង ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗ។ ដើម្បីរក្សាភាពប្រកួតប្រជែង និងទាក់ទាញអតិថិជន ពួកគេបានវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាទំនើបៗ។ ជាក់ស្តែង យើងឃើញមានការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ដោយខ្លួនឯង ដែលអនុញ្ញាតឲ្យអតិថិជនស្កេន និងទូទាត់ប្រាក់ដោយខ្លួនឯង កាត់បន្ថយការរង់ចាំ និងបង្កើនភាពងាយស្រួល។ ក្រៅពីនេះ ផ្សារទំនើបជាច្រើនក៏បានពង្រីកសេវាកម្មលក់អនឡាញ តាមរយៈគេហទំព័រ ឬកម្មវិធីទូរសព្ទដៃផ្ទាល់ខ្លួន ដែលអនុញ្ញាតឲ្យអតិថិជនអាចបញ្ជាទិញទំនិញពីផ្ទះ ហើយរង់ចាំការដឹកជញ្ជូនដល់ទីកន្លែង។ ការវិវត្តន៍នេះធ្វើឲ្យបទពិសោធន៍ទិញទំនិញកាន់តែរលូន និងសមស្របនឹងរបៀបរស់នៅសម័យទំនើប។ ស្របគ្នានេះដែរ ផ្សារប្រពៃណី ក៏កំពុងព្យាយាមសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងនេះផងដែរ ដើម្បីកុំឲ្យបាត់បង់អតិថិជន។ ផ្សារប្រពៃណីខ្លះបានចាប់ផ្តើមបំពាក់បរិក្ខារទំនើបៗ ដូចជាការកែលម្អប្រព័ន្ធបង្ហូរទឹក បង្គន់អនាម័យ កន្លែងចតយានយន្ត ឬសូម្បីតែការគ្របដណ្តប់ដោយដំបូលដើម្បីកាត់បន្ថយកម្ដៅ។ លើសពីនេះ អ្នកលក់ដូរមួយចំនួននៅក្នុងផ្សារប្រពៃណីក៏បានចាប់ផ្តើមលក់តាមប្រព័ន្ធអនឡាញ តាមរយៈបណ្តាញសង្គមដូចជា Facebook, Telegram ឬ TikTok ជាដើម។ ពួកគេថតរូប ឬ Live វីដេអូបង្ហាញទំនិញ ហើយដឹកជញ្ជូនដល់អតិថិជនផ្ទាល់ ដើម្បីពង្រីកទីផ្សាររបស់ខ្លួន។ សរុបមក ការលក់តាមប្រព័ន្ធឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ ហើយក្លាយជានិន្នាការដែលមិនអាចគេចផុតបាន។ ទាំងផ្សារប្រពៃណី និងផ្សារទំនើបត្រូវតែកែសម្រួលយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួន ដើម្បីបំពេញតម្រូវការទីផ្សារដែលផ្លាស់ប្តូរឥតឈប់ឈរ និងរក្សាបាននូវភាពប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន។ អាជីវកម្មណាដែលមិនអាចសម្របខ្លួននឹងបច្ចេកវិទ្យាថ្មីៗ អាចនឹងប្រឈមមុខនឹងការធ្លាក់ចុះ ឬបាត់បង់អតិថិជន។ សម្រាប់បុគ្គលិកវិញ ការផ្លាស់ប្តូរទាំងនេះមានន័យថាពួកគេចាំបាច់ត្រូវមានជំនាញថ្មីៗបន្ថែមទៀត។ ជាពិសេស គឺជំនាញផ្នែកបច្ចេកវិទ្យា ដូចជាការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ កម្មវិធីទូទាត់ប្រាក់ឌីជីថល ឬការគ្រប់គ្រងវេទិកាលក់អនឡាញ។ ក្រៅពីនេះ ជំនាញសេវាកម្មអតិថិជន ក៏កាន់តែសំខាន់ផងដែរ ដោយសារអតិថិជនកាន់តែមានការរំពឹងទុកខ្ពស់ចំពោះគុណភាពសេវាកម្ម រួមទាំងការដោះស្រាយបញ្ហា និងការឆ្លើយតបយ៉ាងរហ័ស។ បុគ្គលិកដែលចេះសម្របខ្លួន និងអភិវឌ្ឍជំនាញទាំងនេះ នឹងមានឱកាសការងារល្អប្រសើរ និងអាចរីកចម្រើនក្នុងអាជីពរបស់ខ្លួន។